ការបញ្ចុះសព ឬបូជាសព គឺជាប្រពៃណីដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលបង្ហាញពីការគោរពចំពោះអ្នកស្លាប់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈពិសេសដូចជា ពេលមានសង្គ្រាម ឬ ពេលមានទឹកជំនន់ ពិធីទាំងនេះអាចនឹងត្រូវកែប្រែ ឬអនុវត្តន៍ខុសពីធម្មតា ដើម្បីសម្របតាមស្ថានភាពជាក់ស្តែង។ ក្នុងពេលមានសង្គ្រាម ស្ថានភាពគឺពោរពេញទៅដោយភាពអាសន្ន គ្រោះថ្នាក់ និងការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។ ការអនុវត្តពិធីបុណ្យសពត្រូវតែសម្របទៅតាមលក្ខខណ្ឌទាំងនេះ គោលការណ៍ចម្បងគឺសុវត្ថិភាពរបស់អ្នកនៅរស់។ ពិធីបុណ្យសពត្រូវធ្វើឡើងដោយលឿនរហ័ស និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការវាយប្រហារ ការទម្លាក់គ្រាប់បែក ឬគ្រោះថ្នាក់ផ្សេងៗ។ ការបញ្ចុះសពជាជម្រើសល្អបំផុតជាងការបូជាសព ក្នុងពេលមានសង្គ្រាម។ ក្នុងស្ថានភាពសង្គ្រាម ការបញ្ចុះសពច្រើនតែជាជម្រើសលឿនបំផុត និងងាយស្រួលបំផុត។ ហើយការបញ្ចុះសពទាមទារធនធានតិចជាងការបូជាសព។ ការបញ្ចុះសពនាពេលនោះអាចនឹង មានការជីកផ្នូរ ហើយកប់សាកសពរួម មិនមានការរៀបចំបែបប្រពៃណីឡើយ។ ឯការបូជាសពទាមទារពេលវេលាយូរ ត្រូវមានឈើ និងទីធ្លាធំ ដែលពិបាករកក្នុងពេលមានសង្គ្រាម។ បន្ថែមពីនេះ ការបូជាក៏អាចបង្កើតផ្សែងដែលទាក់ទាញចំណាប់អារម្មណ៍របស់សត្រូវផងដែរ។ ក្រៅពីនេះ ពិធីបុណ្យសពនៅពេលមានសង្រ្គាមត្រូវបានកាត់បន្ថយឲ្យមានរយៈពេលខ្លីបំផុត ដោយអាចត្រឹមតែមានការបន់ស្រន់ ឬ មានការសូត្រធម៌តិចតួចប៉ុណ្ណោះ។ ឯគ្រឿងផ្គត់ផ្គង់បុណ្យសព ដូចជាក្ដារមឈូស សម្លៀកបំពាក់សព ឬផ្កា គឺមានការខ្វះខាតយ៉ាងខ្លាំង។ ហើយក្រុមគ្រួសារ និងញាតិមិត្តអាចពិបាកនឹងជួបជុំគ្នា ដើម្បីចូលរួមពិធីបុណ្យសពដោយសារការធ្វើដំណើរមានគ្រោះថ្នាក់។ ការបាត់បង់មនុស្សជាទីស្រឡាញ់ បង្កជាទុក្ខសោកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យការអនុវត្តពិធីកាន់តែឈឺចាប់ ជាពិសេសក្នុងពេលសង្គ្រាម។ ចំណែកឯ នៅពេលមានទឹកជំនន់ធំ ឬទឹកឡើងខ្លាំង ការអនុវត្តពិធីបុណ្យសពក៏ជួបប្រទះឧបសគ្គជាច្រើនផងដែរ។ ទឹកឡើងខ្ពស់ធ្វើឲ្យការដឹកជញ្ជូនសពទៅកាន់ទីកន្លែងបញ្ចុះ ឬបូជាមានការលំបាកខ្លាំង។ ចំពោះផ្លូវថ្នល់ត្រូវលិចទឹក ដែលមិនអាចធ្វើដំណើរដោយរថយន្តបាន ហើយត្រូវប្រើទូក ឬមធ្យោបាយផ្សេងទៀត ដើម្បីដឹកសព។ រីឯទីធ្លាសម្រាប់ជីកផ្នូរអាចលិចទឹក ឬមានដីទន់ដែលមិនអាចជីកបាន ហើយការបញ្ចុះសពក្នុងទឹកអាចធ្វើឲ្យសពអណ្តែតឡើងវិញ ឬបង្កបញ្ហាអនាម័យជាដើម។ ចំណែកកន្លែងបូជាសព អាចលិចទឹក ឬពិបាកទៅដល់ ហើយការស្វែងរក ឈើ ឥន្ធនៈក៏ជាបញ្ហាប្រឈមដ៏ធំផងដែរ។ ហើយទឹកជំនន់ក៏អាចបង្កើនហានិភ័យនៃការរីករាលដាលជំងឺផងដែរ។ ដូចនេះហើយ ការគ្រប់គ្រងសពក្នុងស្ថានភាពនេះត្រូវតែប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងការចម្លងរោគ។ ជួនកាលត្រូវធ្វើការបូជាសពឲ្យបានលឿន ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។ ពិធីបុណ្យសពអាចត្រូវបានកាត់បន្ថយឲ្យខ្លីបំផុត ឬពន្យារពេលរហូតដល់ទឹកស្រក ប្រសិនបើស្ថានភាពមិនអនុញ្ញាត។ ក្នុងការពន្យារពេលបុណ្យសពរហូតដល់ទឹកស្រក គេត្រូវរក្សាសាកសពនៅលើដើមឈើ ឬទីទួលសុវត្តិភាពណាមួយ។ ក្នុងករណីខ្លះ គេអាចនឹងមានការបូជាសពភ្លាមៗ នៅកន្លែងដែលមិនវាលណាមួយ។ ផ្ទះសម្បែង និងសម្ភារៈប្រើប្រាស់របស់ក្រុមគ្រួសារអ្នកស្លាប់អាចរងការខូចខាតដោយទឹកជំនន់ ធ្វើឲ្យការរៀបចំពិធីបុណ្យសពកាន់តែពិបាកថែមទៀត។ សរុបមក ក្នុងពេលមានសង្គ្រាម និងពេលមានទឹកជំនន់ធំ ពិធីបុណ្យសពត្រូវបានគេប្រារព្ឋទៅសម្របនឹងស្ថានភាពជាក់ស្តែង។ ការធ្វើពិធីបុណ្យសពនៅពេលមានអាស្នន អ្នកត្រូវតែឲ្យអាទិភាពទៅលើសុវត្ថិភាព និង អនាម័យ ប៉ុន្តែក៏ត្រូវធានាថាអ្នកស្លាប់ទទួលបានការគោរព ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។